បបរពោតជាបង្អែមខ្មែរមួយប្រភេទដែលងាយស្រួលធ្វើ ហើយមានរសជាតិផ្អែមឆ្ងាញ់។ បង្អែមប្រភេទនេះអ្នកអាចធ្វើញ៉ាំដោយខ្លួនឯងបាន ព្រោះរបៀបធ្វើបបរពោតមិនមានប្រើគ្រឿងផ្សំច្រើននោះទេ។ ក្នុងការធ្វើបង្អែមនេះយើងអាចជ្រើសរើសពោតបានច្រើនប្រភេទ ដោយយើងអាចជ្រើសពោតពណ៌ស ពណ៌លឿង ឬក៏ពោតល័ខក៏បានដែរ។ ប៉ុន្តែ លក្ខណៈពិសេសដែលធ្វើឱ្យបង្អែមពោតនេះមានរសជាតិឈ្ងុយឆ្ងាញ់នោះគឺ យើងត្រូវជ្រើសរើសពោតណាដែលខ្ចី។ ចំពោះគ្រឿងផ្សំសម្រាប់ធ្វើបង្អែមបបរពោតមានដូចជា ពោតចំនួន ៥ផ្លែ ស្ករស១៣ស្លាបព្រាបាយ ទឹក២លីត្រ អំបិលកន្លះស្លាបព្រាកាហ្វេ និងគ្រាប់សាគូ៥០ក្រាម។ ប្រសិនបើចង់ឱ្យបបរពោតមានក្លិនឈ្ងុយ យើងអាចដាក់ស្លឹកតើយចូលបាន តែបើគ្មានទេមិនបាច់ដាក់ក៏បានដែរ។ ដំបូងយើងត្រូវយកគ្រាប់សាគូចំនួន ៥ស្លាបព្រាបាយ ឬក៏៥០ក្រាមមកលាងទឹកឱ្យស្អាត។ នៅពេលលាងសម្អាតរួចរាល់ហើយ គឺយើងត្រូវចាក់ទឹកឱ្យលិចគ្រាប់សាគូនោះ បន្ទាប់មកយើងត្រូវដាក់វាត្រាំរយៈពេល១០នាទី។ ជំហានបន្ទាប់ យើងត្រូវយកពោតខ្ចីចំនួន៥ផ្លែមកបកសំបកចេញឱ្យស្អាត។ បន្ទាប់ពីបកសំបក និងយកសក់ពោតចេញរួចហើយគឺយើងត្រូវយកកាំបិតមុខពីរមកចិតសាច់ពោតនោះស្ដើងៗ។ ពោតនេះនៅពេលដែលចិតយកសាច់រួចហើយគឺមានទម្ងន់ ៥៤០ក្រាម ប៉ុណ្ណោះ។ ក្រោយពេលដែលយើងបានត្រៀម និងរៀបចំគ្រឿងផ្សំរួចរាល់ហើយ ឥឡូវនេះយើងមកដឹងពីរបៀបធ្វើវិញម្ដង។ ជាដំំបូងយើងត្រូវចាក់ទឹកធម្មតាចំនួន ៨ពែង ឬក៏២លីត្រ រួចហើយគឺត្រូវដាក់ដាំទឹកនោះឱ្យពុះនៅលើភ្លើងមធ្យម។ នៅពេលទឹកកំពុងពុះ យើងត្រូវយកគ្រាប់សាគូដែលបានត្រាំទឹករួចទៅច្រោះទឹកចេញ រួចហើយចាក់ចូលក្នុងទឹកកំពុងពុះនោះ។ ក្រោយពេលដែលដាក់គ្រាប់សាគូចូលរួចត្រូវឧស្សាហ៍កូរវាជាប្រចាំ បើមិនអ៊ីចឹងទេវាអាចកកជាប់នៅបាតឆ្នាំងបាន។ បន្ទាប់មកទៀតយើងត្រូវស្ងោរគ្រាប់សាគូនេះនៅលើភ្លើងមធ្យមរហូតដល់សាច់របស់វាឡើងថ្លាបាន៥០ភាគរយ។ ជំហានបន្ទាប់ យើងដាក់សាច់ពោតដែលយើងបានចិតរួចចូលហើយកូរជាមួយគ្នាឱ្យសព្វ។ ក្រោយចាក់សាច់ពោតចូលអស់ ត្រូវយកស្លឹកតើយចំនួនបីសន្លឹកមកចងហើយដាក់ចូលទៅដែរ។ ស្របពេលជាមួយគ្នា យើងចាប់ផ្ដើមកូរពោត និងគ្រាប់សាគូជាមួយគ្នានៅលើភ្លើងមធ្យមរហូតដល់ពុះ។ នៅពេលដែលបបរពោតបានពុះហើយ ត្រួវដាក់អំបិលកន្លះស្លាបព្រាកាហ្វេ ស្ករស១៣ស្លាបព្រាបាយពេញៗ ឬក៏២០០ក្រាម។ ហើយត្រូវកូរស្ករស ជាមួយអំបិលឱ្យវារលាយល្អនៅក្នុងបបរពោតនោះ។ កូរបបរពោតរហូតដល់ឆ្អិន និងខាប់ល្អ ហើយយើងអាចបិទភ្លើង ដួសដាក់ចានបាន។ យើងអាចញ៉ាំបបរពោតនេះទាំងនៅក្ដៅៗ ឬអាចទុកវាឱ្យចុះត្រជាក់បន្តិចក៏បាន។ ពេលដួសបបរពោតដាក់ចានរួចហើយគឺយើងត្រូវដួសទឹកខ្ទិះដូងមកស្រូបពីលើជាការស្រេច។